ការធ្វើបរិវត្តកម្មឌីជីថលនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្លាស់ប្តូររបៀបរបបធ្វើការងាររបស់គណនេយ្យករនៅកម្ពុជាទាំងស្រុង។ គណនេយ្យករសម័យថ្មីត្រូវមានជំនាញច្បាស់លាស់ក្នុងការប្រើប្រាស់ប្រព័ន្ធដាក់លិខិតប្រកាសពន្ធតាមអនឡាញ ដើម្បីធានានូវភាពត្រឹមត្រូវ និងទាន់ពេលវេលា។ អាជីពជាអ្នកកាន់បញ្ជីការមិនមែនត្រឹមតែការកត់ត្រាចំណូលចំណាយលើក្រដាសនោះទេ ប៉ុន្តែគឺជាការគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័រ។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធប្រចាំខែបានជួយកាត់បន្ថយការចំណាយពេលវេលា និងការធ្វើដំណើរទៅកាន់សាខាពន្ធដារ។ គណនេយ្យករនៅកម្ពុជាដើរតួជាអ្នកប្រឹក្សាយោបល់ដ៏សំខាន់ ក្នុងការជួយឱ្យម្ចាស់អាជីវកម្មយល់ដឹងពីកាតព្វកិច្ចពន្ធដារថ្មីៗ។ ការយល់ដឹងអំពីកម្មវិធីរៀបចំវិក្កយបត្រតាមស្តង់ដារពន្ធដារ គឺជាជំនាញចាំបាច់បំផុតសម្រាប់អ្នកកាន់បញ្ជីការនាពេលបច្ចុប្បន្ន។ គណនេយ្យករត្រូវតាមដានរាល់សេចក្តីណែនាំ និងបទបញ្ជាថ្មីៗដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារតាមរយៈបណ្តាញសង្គម និងគេហទំព័រផ្លូវការ។ ប្រព័ន្ធបង់ប្រាក់ពន្ធតាមធនាគារដែលតភ្ជាប់ជាមួយកម្មវិធីពន្ធដារ បានធ្វើឱ្យការទូទាត់សាច់ប្រាក់មានសុវត្ថិភាព និងមានតម្លាភាពខ្ពស់។ គណនេយ្យករដែលមានជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និងគណនេយ្យ កំពុងមានតម្រូវការខ្លាំងបំផុតនៅក្នុងទីផ្សារការងារខ្មែរ។ ការងារនេះផ្តល់ឱកាសឱ្យយុវជនបានរៀនសូត្រពីរបៀបរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យស្របតាមស្តង់ដារគណនេយ្យកម្ពុជា។ បញ្ហាប្រឈមចម្បងមួយរបស់គណនេយ្យករគឺការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរមុខងារថ្មីៗនៅក្នុងកម្មវិធីពន្ធដារឌីជីថល។ ការត្រួតពិនិត្យភាពត្រឹមត្រូវនៃទិន្នន័យមុននឹងបញ្ជូនទៅក្នុងប្រព័ន្ធ គឺជាដំណាក់កាលដែលទាមទារការយកចិត្តទុកដាក់ខ្ពស់បំផុត។ គណនេយ្យករត្រូវចេះដោះស្រាយបញ្ហាបច្ចេកទេសបឋម នៅពេលជួបការរអាក់រអួលក្នុងកំឡុងពេលដាក់លិខិតប្រកាសពន្ធក្នុងរដូវកាលមមាញឹក។ ការរក្សាទុកឯកសារយោងជាទម្រង់ឌីជីថល ជួយឱ្យការត្រួតពិនិត្យឡើងវិញនូវរាល់ប្រតិបត្តិការមានភាពងាយស្រួល និងរហ័ស។ គណនេយ្យករត្រូវពន្យល់ដល់ម្ចាស់អាជីវកម្មអំពីសារៈសំខាន់នៃការចុះបញ្ជីអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ។ ភាពត្រឹមត្រូវនៃលេខអត្តសញ្ញាណកម្មសារពើពន្ធរបស់អតិថិជន និងអ្នកផ្គត់ផ្គង់ គឺជាគន្លឹះក្នុងការជៀសវាងការផាកពិន័យ។ ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមសិល្ប៍វិធីតែមួយ បានធ្វើឱ្យការចាប់ផ្តើមការងារគណនេយ្យដំបូងមានភាពរលូន។ គណនេយ្យករត្រូវចេះប្រើប្រាស់កម្មវិធីដែលជួយក្នុងការផ្ទៀងផ្ទាត់ និងបូកសរុបទិន្នន័យពន្ធកាត់ទុកក្នុងខែនីមួយៗ។ ការងារនេះបណ្តុះឱ្យបុគ្គលិកមានភាពហ្មត់ចត់ និងមានវិន័យខ្ពស់ក្នុងការគ្រប់គ្រងកាលបរិច្ឆេទដាក់ពន្ធដែលច្បាប់បានកំណត់។ គណនេយ្យករនៅតាមក្រុមហ៊ុនដែលកំពុងរីកចម្រើន តែងតែត្រូវបានបញ្ជូនទៅវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអ្នកជំនាញពន្ធដារ។ ការចេះប្រើប្រាស់ប្រព័ន្ធពន្ធដារឌីជីថលជួយឱ្យគណនេយ្យករបង្កើនតម្លៃខ្លួន និងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ។ អាជីពនេះផ្តល់នូវស្ថិរភាពការងារយូរអង្វែង ដោយសារគ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវការអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងពន្ធដារ។ គណនេយ្យករដែលមានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាពន្ធដារតាមប្រព័ន្ធឌីជីថល អាចវិវត្តខ្លួនទៅជាសវនករ ឬអ្នកប្រឹក្សាពន្ធដារ។ ការងារនេះជួយឱ្យយុវជនមានការយល់ដឹងស៊ីជម្រៅអំពីច្បាប់ស្តីពីសារពើពន្ធ និងការគ្រប់គ្រងហិរញ្ញវត្ថុអាជីវកម្ម។ ក្រុមហ៊ុនមេធាវី និងក្រុមហ៊ុនគណនេយ្យជាច្រើននៅកម្ពុជា កំពុងស្វែងរកអ្នកកាន់បញ្ជីការដែលយល់ពីការប្រើប្រាស់កម្មវិធីគណនេយ្យទំនើប។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលជួយកាត់បន្ថយកំហុសដោយអចេតនា ដែលធ្លាប់កើតមានក្នុងកំឡុងពេលបំពេញបែបបទដោយដៃ។ គណនេយ្យករអាចធ្វើការងារពីចម្ងាយបានយ៉ាងងាយស្រួល ដោយគ្រាន់តែមានការតភ្ជាប់អ៊ីនធឺណិត និងសិទ្ធិចូលប្រើប្រព័ន្ធពន្ធដារ។ វិស័យនេះផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយអ្នកជំនាញមកពីក្រុមហ៊ុនអន្តរជាតិផ្សេងៗ។ ការងារគណនេយ្យករជួយឱ្យម្ចាស់អាជីវកម្មអាចមើលឃើញរូបភាពហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីធ្វើការសម្រេចចិត្តវិនិយោគ។ គណនេយ្យករត្រូវមានភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់ ក្នុងការបង្ហាញព័ត៌មានហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវបំផុត។ គណនេយ្យករគឺជាកម្លាំងចលករដែលជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងសង្គមឌីជីថល។ ការយល់ដឹងអំពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម គឺជាគ្រឹះដ៏សំខាន់ដែលគណនេយ្យករគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់។ គណនេយ្យករត្រូវចេះប្រើប្រាស់មុខងារបង់ប្រាក់ពន្ធលើអចលនទ្រព្យ និងមធ្យោបាយធ្វើដំណើរតាមរយៈកម្មវិធីទូរស័ព្ទដៃ។ ការរៀបចំបញ្ជីសារពើភ័ណ្ឌឱ្យត្រូវតាមស្តង់ដារឌីជីថល ជួយឱ្យការគណនាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានភាពច្បាស់លាស់។ គណនេយ្យករដើរតួជាស្ពានចម្លងរវាងអាជីវកម្មឯកជន និងរដ្ឋបាលសារពើពន្ធ ដើម្បីភាពរីកចម្រើនរួមគ្នា។ ការងារនេះផ្តល់នូវមោទនភាព តាមរយៈការចូលរួមចំណែកប្រមូលចំណូលពន្ធជូនរដ្ឋ ដើម្បីអភិវឌ្ឍប្រទេសជាតិ។ គណនេយ្យករសម័យថ្មីត្រូវមានជំនាញក្នុងការវិភាគទិន្នន័យ ដើម្បីជួយកាត់បន្ថយចំណាយដែលមិនចាំបាច់សម្រាប់ក្រុមហ៊ុន។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសវនកម្មតាមអនឡាញ ធ្វើឱ្យការផ្ទៀងផ្ទាត់បញ្ជីការមានភាពរលូន និងមិនបង្កការរំខានដល់ប្រតិបត្តិការផ្ទៃក្នុង។ គណនេយ្យករត្រូវចេះការពារសុវត្ថិភាពព័ត៌មាន និងលេខសម្ងាត់ក្នុងប្រព័ន្ធពន្ធដារ ដើម្បីចៀសវាងការបាត់បង់ទិន្នន័យ។ ការងារនេះជួយឱ្យយុវជនមានភាពរហ័សរហួន និងចេះបត់បែនទៅតាមបច្ចេកវិទ្យាដែលផ្លាស់ប្តូរជានិច្ច។ គណនេយ្យករនៅតាមបណ្តាក្រុមហ៊ុនបុរី និងអចលនទ្រព្យ ត្រូវយល់ដឹងពីពន្ធប្រថាប់ត្រាតាមប្រព័ន្ធឌីជីថល។ ការប្រើប្រាស់កម្មវិធីទូទាត់ប្រាក់បៀវត្សរ៍ដែលតភ្ជាប់ជាមួយប្រព័ន្ធពន្ធលើប្រាក់បៀវត្សរ៍ ជួយឱ្យការងារគណនេយ្យមានប្រសិទ្ធភាព។ គណនេយ្យករត្រូវមានសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការសាកសួររបស់មន្ត្រីពន្ធដារ តាមរយៈប្រព័ន្ធផ្ញើសារក្នុងកម្មវិធី។ ការរៀបចំឯកសារបញ្ជាក់ពីការចំណាយត្រូវតែមានភាពហ្មត់ចត់ ដើម្បីឱ្យប្រព័ន្ធទទួលស្គាល់ថាជាចំណាយដែលអាចដកកាត់បាន។ គណនេយ្យករនៅកម្ពុជាកំពុងចាប់ផ្តើមប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងកិច្ចការងារបែងចែកប្រភេទចំណាយក្នុងបញ្ជីការ។ ការងារនេះជួយឱ្យបុគ្គលិកមានជំនាញក្នុងការរៀបចំផែនការសារពើពន្ធឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់។ គណនេយ្យករត្រូវចេះបែងចែករវាងកិច្ចការគណនេយ្យហិរញ្ញវត្ថុ និងគណនេយ្យសារពើពន្ធឱ្យបានច្បាស់លាស់។ ការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ បានបង្កើតឱកាសថ្មីៗសម្រាប់គណនេយ្យករដែលមានចំណេះដឹងផ្នែកឌីជីថល។ គណនេយ្យករត្រូវមានភាពអត់ធ្មត់ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានក្រុមហ៊ុន នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជាប់ពន្ធ។ អាជីពគណនេយ្យករ និងអ្នកកាន់បញ្ជីការនៅកម្ពុជា នឹងបន្តមានសក្តានុពលខ្លាំងក្លាស្របតាមការកើនឡើងនៃអាជីវកម្ម។ ការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារឌីជីថល គឺជាកម្លាំងរុញច្រានឱ្យគណនេយ្យករខ្មែរត្រូវតែអភិវឌ្ឍខ្លួនជាប្រចាំ។ គណនេយ្យករដែលមិនព្រមផ្លាស់ប្តូរមករកប្រព័ន្ធឌីជីថល នឹងជួបការលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ការងារនេះផ្តល់នូវក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងសម្រាប់អ្នកដែលចូលចិត្តធ្វើការងារជាមួយលេខ និងទិន្នន័យ។ គណនេយ្យករជួយឱ្យមានតម្លាភាពសេដ្ឋកិច្ច ដែលជាចំណុចទាក់ទាញវិនិយោគិនបរទេសឱ្យមករកស៊ីនៅកម្ពុជា។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលជួយឱ្យការចេញវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធមានភាពរហ័ស និងត្រឹមត្រូវ។ គណនេយ្យករត្រូវចេះរៀបចំរបាយការណ៍សង្ខេបសម្រាប់ថ្នាក់ដឹកនាំ ដើម្បីតាមដានស្ថានភាពបំណុលពន្ធដែលត្រូវបង់។ វិស័យនេះផ្ដល់នូវភាពសម្បូរបែបនៃបទពិសោធន៍ ចាប់ពីអាជីវកម្មខ្នាតតូច រហូតដល់ក្រុមហ៊ុនលំដាប់អន្តរជាតិ។ ការយល់ដឹងពីប្រព័ន្ធពន្ធដារឌីជីថល គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គណនេយ្យករក្នុងសតវត្សទី២១។ សរុបមក អាជីពគណនេយ្យករ និងអ្នកកាន់បញ្ជីការនៅកម្ពុជា គឺជាសសរស្តម្ភមិនអាចខ្វះបានក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។